នៅកម្ពុជា សិស្សនិស្សិតជាច្រើនប្រឈមមុខនឹងសម្ពាធខ្លាំងពីឪពុកម្ដាយ នៅពេលពួកគេត្រូវជ្រើសរើសមុខវិជ្ជារៀននៅសាកលវិទ្យាល័យ។ ឪពុកម្ដាយជាច្រើនតែងតែមានទស្សនៈចំពោះមុខវិជ្ជាដូចជា វេជ្ជសាស្ត្រ ច្បាប់ ឬវិស្វកម្ម ថាជានិមិត្តសញ្ញានៃកិត្តិយស និងភាពជោគជ័យ។ ផ្នត់គំនិតមួយនេះកើតចេញពីគុណតម្លៃប្រពៃណីដែលផ្សាភ្ជាប់ការអប់រំខ្ពស់ជាមួយកិត្តិយសគ្រួសារ។ ឪពុកម្ដាយជាច្រើនយល់ថា ការមានកូនក្លាយជាវេជ្ជបណ្ឌិត ឬមេធាវី មានន័យថាពួកគេជាបុគ្គលដែលទទួលបានការគោរព និងមានភាពថេរនៅក្នុងសង្គម។ ស្របពេលជាមួយគ្នានោះដែរ ក៏មានសិស្សនិស្សិតមួយចំនួនដែលមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួនលើវិស័យសិល្បៈ ទំនាក់ទំនង ឬបច្ចេកវិទ្យាដែរ។ ទោះជាយ៉ាងណា ការបង្ហាញពីចំណង់ចំណូលចិត្តទាំងនោះអាចនាំឲ្យមានជម្លោះគ្រួសារ ឬការខកចិត្តពីសំណាក់ឪពុកម្ដាយ។ ក្នុងវប្បធម៌កម្ពុជា ឪពុកម្ដាយមានតួនាទីអាកាត់ចំពោះជម្រើសសិក្សារបស់កូនៗ។ វាដោយសារតែពួកគាត់មានអារម្មណ៍ទទួលខុសត្រូវ និងបំណងចង់ឲ្យកូនមានអនាគតល្អប្រសើរ។ ឪពុកម្ដាយជាច្រើនបានធ្លាប់រស់នៅក្នុងសម័យមួយដែលលំបាក ដូច្នេះពួកគេចង់ឱ្យកូនៗរស់នៅក្នុងជីវិតមួយដែលមានស្ថេរភាព។ ដោយសារតែហេតុនេះ ពួកគេតែងលើកទឹកចិត្ត ឬចង្អុលបង្ហាញផ្លូវឲ្យកូនៗជ្រើសរើសអាជីពដែលមានសុវត្ថិភាព។ នៅតាមតំបន់ជនបទវិញ ឥទ្ធិពលនៃការសម្រេចចិត្តរបស់ឪពុកម្ដាយគឺកាន់តែខ្លាំងខ្លា។ យុវជននៅតាមជនបទទទួលបានការប្រឹក្សាយោបល់តិចតួចបំផុតអំពីអាជីពការងារ ឬការណែនាំវិជ្ជាជីវៈថ្មីៗ។ ដូច្នេះ ជាហេតុដែលពួកគេច្រើនពឹងផ្អែកលើការណែនាំពីឪពុកម្ដាយ។ មួយវិញទៀត ឪពុកម្ដាយក៏ជាអ្នកបង់ថ្លៃសិក្សា និងការចំណាយផ្សេងៗផងដែរ។ ឪពុកម្ដាយច្រើនតែប្រៀបធៀបកូនរបស់ពួកគេជាមួយអ្នកដទៃដែលបានជោគជ័យតាមអាជីពការងារបែបប្រពៃណី។ ឃ្លាថា “មើលបងជីដូនមួយឯងទៅ គាត់ជាវេជ្ជបណ្ឌិតហើយ” ជាពាក្យដែលគេតែងឮជារឿយៗក្នុងគ្រួសារខ្មែរ។ ការប្រៀបធៀបបែបនេះអាចបង្កើនសម្ពាធផ្លូវអារម្មណ៍សម្រាប់សិស្សនិស្សិតទាំងស្រី និងប្រុស។ សិស្សខ្លះបង្ខំខ្លួនជ្រើសរើសមុខវិជ្ជាដែលឪពុកម្ដាយចូលចិត្ត ទោះបីពួកគេមិនចាប់អារម្មណ៍ក៏ដោយ។ វាអាចនាំឲ្យមានការខ្វះចំណង់ចំណូលចិត្ត និងលទ្ធផលសិក្សាមិនល្អ។ យូរៗទៅ សិស្សទាំងនេះអាចនឹងសោកស្ដាយដែលមិនបានរៀនតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ សិស្សខ្លះអាចទាំងប្ដូរមុខវិជ្ជាកណ្តាលផ្លូវ ឬបោះបង់ការសិក្សាចោលទាំងស្រុងទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គមកម្ពុជាបានចាប់ផ្តើមទទួលស្គាល់វិថីនៃអាជីពចម្រុះ។ ឧស្សាហកម្មថ្មីៗដូចជា ទីផ្សារឌីជីថល ការច្នៃម៉ូត និងសហគ្រិនភាព កំពុងក្លាយជាជម្រើសដ៏ពេញនិយម។ ទោះបីជាមានការផ្លាស់ប្តូរនេះក៏ដោយ ទស្សនៈប្រពៃណីរបស់ឪពុកម្ដាយនៅតែបន្តឈរយ៉ាងមាំ។ សាលា និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនកំពុងលើកកម្ពស់ការណែនាំវិជ្ជាជីវៈ ដើម្បីកាត់បន្ថយសម្ពាធគ្រួសារនេះ។ ការផ្ដួចផ្ដើមទាំងនេះជួយឲ្យសិស្សយល់អំពីភាពខ្លាំងផ្ទាល់ខ្លួន និងជម្រើសនៃវិថីអាជីពការងាររបស់គេ។ នៅពេលសិស្សនិស្សិតទទួលការគាំទ្រឲ្យជ្រើសរើសរៀនតាមចំណង់ចំណូលចិត្តខ្លួន ពួកគេធ្វើបានល្អជាងមុន។ សម្ពាធពីឪពុកម្ដាយ ជារឿយៗមកពីសេចក្ដីស្រលាញ់ និងការព្រួយបារម្ភ មិនមែនមកពីការគ្រប់គ្រងទេ។ ឪពុកម្ដាយគ្រាន់តែខ្លាចថាកូនៗនឹងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ប្រសិនបើជ្រើសរើសអាជីពដែលគ្មានស្ថេរភាព។ នៅក្នុងគ្រួសារខ្មែរ ការគោរព និងការស្តាប់បង្គាប់ឪពុកម្ដាយគឺជាតម្លៃគុណដ៏សំខាន់មួយ។ ដូច្នេះកូនៗច្រើនតែបោះបង់ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនចោល ដើម្បីរក្សាសុភមង្គលគ្រួសារ។ ជម្លោះរវាងការរំពឹងទុករបស់ឪពុកម្ដាយ និងបំណងផ្ទាល់ខ្លួនជារឿងដែលបង្កឱ្យមានការធុញថប់ផ្លូវអារម្មណ៍។ យុវជនខ្លះបាននិយាយថាពួកគេមានអារម្មណ៍ខុស ពេលធ្វើឲ្យឪពុកម្ដាយខកចិត្ត។ ការពិភាក្សាបើកចំហររវាងឪពុកម្ដាយនិងកូនៗកំពុងត្រូវបានលើកទឹកចិត្ត ដើម្បីបង្កើតការយល់ចិត្តគ្នាទៅវិញទៅមក។ ទោះជាយ៉ាងនោះក្ដី សមតុល្យរវាងការគោរពឪពុកម្ដាយ និងការដេញតាមក្ដីស្រមៃផ្ទាល់ខ្លួន នៅតែជាបញ្ហាដ៏ស្មុគស្មាញចំពោះនិស្សិតមួយចំនួននៅកម្ពុជា។